នៅក្នុងសង្គមខ្មែរ ពិធីបុណ្យសពមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសព និងគ្រួសារសព។ ពិធីនេះ ជាពិធីបំពេញកុសលសម្រាប់វិញ្ញាណរបស់អ្នកស្លាប់ ហេតុនេះហើយតួនាទីរបស់ព្រះសង្ឃគឺសំខាន់ណាស់។ ប៉ុន្តែថែមទាំងជាពិធីបំពេញកុសលសម្រាប់វិញ្ញាណរបស់អ្នកស្លាប់ផងដែរ។ ពិធីបុណ្យសពតែងតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងសាសនាផងដែរ។ ក្នុងន័យនេះ ព្រះសង្ឃមានតួនាទីដ៏សំខាន់ក្នុងការប្រតិបត្តិពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនា។ នៅពេលមានមនុស្សម្នាក់ស្លាប់ គ្រួសាររបស់អ្នកស្លាប់តែងតែអញ្ជើញព្រះសង្ឃមកចូលរួមក្នុងពិធី ដើម្បីសូត្រមន្ត។ ព្រះសង្ឃសម្តែងធម៌ទេសនាដើម្បីលួងលោមចិត្តអ្នកនៅមានជីវិតឲ្យចេះទទួលស្គាល់សេចក្ដីស្លាប់ដែលជាចុងបញ្ចប់នៃជីវិតមនុស្ស។ ព្រះសង្ឃនាំឲ្យគ្រួសារមានកម្លាំងចិត្ត តាមរយៈការបង្រៀនអំពីអនិច្ចា ទុក្ខំ និងអនត្តាដែលជាធាតុបីសំខាន់ក្នុងព្រះធម៌។ ការធ្វើទានដូចជា ការប្រគេនស្លាដក់ទៅកាន់ព្រះសង្ឃត្រូវបានជឿជាក់ថាជាអំពើបុណ្យអាចបញ្ជូនកុសលទៅកាន់អ្នកស្លាប់បាន។ ដូច្នេះព្រះសង្ឃមានតួនាទីក្នុងការឧទ្ទិសកុសលទៅអ្នកស្លាប់។ មិនត្រឹមតែប៉ុណ្ណោះ វត្តមានរបស់ព្រះសង្ឃក៏ជួយសម្រួលការរៀបចំពិធីឲ្យស្របតាមប្រពៃណី និង សមរម្យតាមទំនៀមទម្លាប់សាសនាខ្មែរ។ ព្រះសង្ឃអាចជាអ្នកបង្ហាញផ្លូវដល់គ្រួសារ អោយចេះធ្វើបុណ្យតាមប្រពៃណីនិងដើម្បីឲ្យវិញ្ញាណទៅកាន់សុគតិភព។ ព្រមជាមួយគ្នានេះ ព្រះសង្ឃក៏ជួយឲ្យសមាជិកគ្រួសារ យល់ដឹងពីគុណសម្បត្តិនៃជីវិត និងអប់រំឲ្យចេះរស់នៅដោយមានព្រះធម៌នៅក្នុងចិត្ត អត្ថន័យនៃពិធីបុណ្យសពនៅកម្ពុជាគឺមិនត្រឹមជាការសោកស្តាយទេ ប៉ុន្តែជាពេលវេលាសំខាន់មួយសម្រាប់គ្រួសារ ដើម្បីធ្វើកុសល និងចងចាំអ្នកស្លាប់។ ដូច្នេះហើយ តួនាទីរបស់ព្រះសង្ឃគឺជាស្នូលដ៏សំខាន់ណាស់ ក្នុងពិធីបូណ្យសព គឹមិនអាចខ្វះបានឡើយ។ ព្រះសង្ឃគឺជាអ្នកនាំព្រះធម៌ និងសេចក្ដីសុខផ្លូវចិត្តក្នុងពេលដែលមនុស្សបានស្លាប់។ សរុបមក តួនាទីរបស់ព្រះសង្ឃក្នុងពិធីបុណ្យសពគឺមិនអាចខ្វះបាននោះទេ។ ព្រះសង្ឃជាអ្នកអភិរក្សកិច្ចការសាសនា និងបណ្តុះចិត្តសង្គមឲ្យមានសុភមង្គលទាំងក្នុងចិត្ត និងក្រៅចិត្ត។ ព្រះសង្ឃបានធ្វើឲ្យចិត្ត និងអារម្មណ៍របស់គ្រួសារសពបានស្ងប់ ព្រោះពួកគេគិតថាប្រលឹងរបស់សពបានទៅកាន់សុគតិភព ដោយសារមានព្រះសង្ឃជាអ្នកឧទ្ទិសកុសល និងចម្លងផលបុណ្យឲ្យទៅអ្នកស្លាប់។ ដោយសារតែតួនាទីដ៏សំខាន់ខាងលើនេះ ទើបបានជាព្រះសង្ឃក្លាយជាចំណែកសំខាន់មួយនៃពិធីបុណ្យសពនៅកម្ពុជា និងជាអ្នកថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើងផងដែរ។